គ្រោះមហន្តរាយធម្មជាតិនៅសម័យអង្គរ និងការរៀបចំប្រព័ន្ធជលសាស្ត្រដ៏មហិមានៅសម័យនោះ បានបន្សល់ទុកនូវមេរៀនជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅសម្រាប់កម្ពុជា។ ជាពិសេសលើទិដ្ឋភាពនៃភាពឆ្លាតវៃក្នុងការគ្រប់គ្រងធនធានទឹកដែលលើសពីសមត្ថភាពបច្ចេកវិទ្យានៃយុគសម័យនោះ។ បុព្វបុរសខ្មែរបានយល់យ៉ាងច្បាស់ថា ស្ថិរភាពនៃអាណាចក្រទាំងមូលអាស្រ័យទាំងស្រុងលើសមត្ថភាពក្នុងការផ្ចាញ់ធម្មជាតិ និងការបំប្លែងគ្រោះមហន្តរាយឱ្យទៅជាកម្លាំងផលិតកម្មដ៏មហិមា។ យុទ្ធសាស្ត្រ កសិកម្មឆ្លាតវៃ តាមរយៈការកសាងបារាយណ៍ និងប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង គឺជាសក្ខីភាពដែលបង្ហាញថា ខ្មែរបុរាណមិនមែនត្រឹមតែរង់ចាំផលបុណ្យពីមេឃប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកដឹកនាំធម្មជាតិឱ្យបម្រើដល់សេចក្តីត្រូវការរបស់មនុស្សជាតិ។ នៅក្នុងទិដ្ឋភាពនៃការដោះស្រាយគ្រោះរាំងស្ងួត បុព្វបុរសខ្មែរបានសម្រេចនូវស្នាដៃវិស្វកម្មដ៏អស្ចារ្យតាមរយៈការកសាងបារាយណ៍មហិមា។ ដែលមានទំហំធំធេងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រពិភពលោកនាពេលនោះ។ ការសាងសង់បារាយណ៍ខាងលិច និងបារាយណ៍ខាងកើត មិនមែនជាការជីកដីឱ្យជ្រៅដើម្បីយកទឹកនោះឡើយ។ ប៉ុន្តែគឺជាការប្រើប្រាស់បច្ចេកទេសលើកទំនប់ព័ទ្ធជុំវិញ ដែលអនុញ្ញាតឱ្យផ្ទៃទឹកស្ថិតនៅក្នុងកម្រិតខ្ពស់ជាងផ្ទៃដីដាំដុះដែលនៅជុំវិញ។ បច្ចេកទេសស្តុកទឹកដ៏វៃឆ្លាតនេះបានធ្វើឱ្យទឹកនៅក្នុងអាងមានសម្ពាធ និងកម្ពស់គ្រប់គ្រាន់ក្នុងការចែកចាយទៅតាមប្រឡាយមេ និងប្រឡាយរងតាមរយៈកម្លាំងទំនាញដី។ ដែលជួយឱ្យការស្រោចស្រពស្រែចម្ការក្នុងរដូវប្រាំងមានភាពងាយស្រួលបំផុត ដោយមិនចាំបាច់ប្រើប្រាស់កម្លាំងម៉ាស៊ីនបូមទឹកដូចសម័យទំនើបនេះឡើយ។ សមត្ថភាពក្នុងការរក្សាទុកទឹកភ្លៀងដែលលើសលប់ក្នុងរដូវវស្សា ដើម្បីយកមកប្រើប្រាស់ក្នុងរដូវប្រាំង បានក្លាយជាខែលការពារយ៉ាងរឹងមាំចំពោះមុខគ្រោះទុរភិក្សដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ក្នុងសម័យកាលនោះ ប្រសិនបើគ្មានបារាយណ៍ទាំងនេះទេ អាណាចក្រអង្គរមុខជាត្រូវប្រឈមមុខនឹងភាពដុនដាបនៃផលិតកម្មស្បៀងរៀងរាល់ពេលដែលមានរដូវប្រាំងអូសបន្លាយវែង។ ការស្តុកទឹកដ៏មហិមានេះបានផ្ដល់នូវលទ្ធភាពឱ្យកសិករអាចបង្កបង្កើនផលបានពេញមួយឆ្នាំ។ ដែលជាការកសាងមូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀងយ៉ាងរឹងមាំ និងធានាបាននូវការផ្គត់ផ្គង់អាហារដល់កងទ័ព កម្មករ និងប្រជាជនរាប់លាននាក់ដែលរស់នៅជុំវិញរាជធានី។ បន្ថែមលើនេះ ស្ថិរភាពសន្តិសុខស្បៀងដែលកើតចេញពីប្រព័ន្ធទឹកដ៏វិសេសវិសាលនេះ បានក្លាយជាឆ្អឹងខ្នងនៃអំណាចសេដ្ឋកិច្ច និងនយោបាយរបស់ខ្មែរ។ នៅពេលដែលប្រជាជនមានអាហារហូបចុកគ្រប់គ្រាន់ និងមិនភ័យខ្លាចចំពោះគ្រោះរាំងស្ងួត រដ្ឋអំណាចអាចប្រមូលផ្តុំកម្លាំងមនុស្សយ៉ាងមហាសាលដើម្បីកសាងប្រាសាទថ្មដ៏ស្កឹមស្កៃ និងពង្រីកឥទ្ធិពលយោធាទៅកាន់តំបន់ជិតខាង។ បារាយណ៍នីមួយៗមិនត្រឹមតែជាអាងស្តុកទឹកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃមហិទ្ធិឫទ្ធិរបស់ព្រះមហាក្សត្រក្នុងការគ្រប់គ្រងចក្រវាល និងធនធានធម្មជាតិដើម្បីផ្ដល់សេចក្តីសុខក្សេមក្សាន្តដល់ប្រជានុរាស្ត្រ។ សរុបមក មេរៀនដែលទទួលបានពីយុទ្ធសាស្ត្រស្តុកទឹកសម័យអង្គរ បានបង្រៀនឱ្យយើងយល់ថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រដែលមានលក្ខណៈជាប្រព័ន្ធ និងការយល់ដឹងពីភូមិសាស្ត្រទឹក គឺជាគន្លឹះមិនអាចខ្វះបានសម្រាប់រស់រានជាមួយធម្មជាតិ។ ការរៀនសូត្រពីរបៀបដែលបុព្វបុរសខ្មែរគ្រប់គ្រងទឹកក្នុងរដូវវស្សាដើម្បីដោះស្រាយវិបត្តិរដូវប្រាំង នៅតែជាទ្រឹស្ដីដែលមានតម្លៃបំផុតសម្រាប់យុគសម័យបច្ចុប្បន្ន ដែលពិភពលោកកំពុងជួបប្រទះនឹងបម្រែបម្រួលអាកាសធាតុដ៏អាក្រក់។ ការកសាងភាពធន់នៃសន្តិសុខស្បៀងតាមរយៈការគ្រប់គ្រងទឹកឱ្យបានហ្មត់ចត់ គឺជាមរតកបញ្ញាញាណដែលកូនខ្មែរត្រូវបន្តថែរក្សា និងអភិវឌ្ឍបន្ថែមដើម្បីនិរន្តរភាពជាតិជានិច្ចនិរន្តរ៍។ វិស្វកម្មរំដោះទឹក និងយុទ្ធសាស្ត្របង្ការគ្រោះទឹកជំនន់នៅក្នុងសម័យអង្គរ គឺជាសក្ខីភាពដែលបង្ហាញពីកម្រិតខ្ពស់នៃចំណេះដឹងផ្នែកជលសាស្ត្រ។ ដែលបុព្វបុរសខ្មែរបានប្រើប្រាស់ដើម្បីការពាររាជធានី និងសំណង់ប្រាសាទដ៏ពិសិដ្ឋពីឥទ្ធិពលបំផ្លិចបំផ្លាញនៃទឹកភ្លៀងមូសុង។ ខ្មែរបុរាណមិនត្រឹមតែមានសមត្ថភាពក្នុងការស្ដុកទឹកទុកសម្រាប់រដូវប្រាំងប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏មានភាពវៃឆ្លាតបំផុតក្នុងការរចនាប្រព័ន្ធបង្ហូរទឹក។ ដើម្បីគ្រប់គ្រងតុល្យភាពរវាងការរក្សាទុក និងការបញ្ចេញចោលនូវបរិមាណទឹកដ៏មហិមាដែលហូរមកពីតំបន់ខ្ពង់រាប។ តាមរយៈការរៀបចំនេះ អង្គរបានក្លាយជាទីក្រុងដែលរស់នៅចុះសម្រុងជាមួយទឹក។ ដោយបំប្លែងកម្លាំងទឹកជំនន់ដែលជាការគំរាមកំហែង ឱ្យទៅជាចរន្តឈាមជលសាស្ត្រដែលមានសណ្ដាប់ធ្នាប់ និងមានប្រយោជន៍។ នៅក្នុងយន្តការបង្ការគ្រោះមហន្តរាយ គេសង្កេតឃើញថាបារាយណ៍ និងប្រព័ន្ធប្រឡាយដែលនៅជុំវិញរាជធានី បានដើរតួជា អាងបង្អង់ទឹក យ៉ាងមានប្រសិទ្ធភាពបំផុត។ ជាពិសេសនៅពេលដែលមានទឹកជំនន់ជន់ជោរខ្លាំងហូរធ្លាក់ចុះមកពីជួរភ្នំគូលែន។ ក្នុងរដូវវស្សា កម្លាំងទឹកដែលហូរមកយ៉ាងគំហុកមិនត្រូវបានអនុញ្ញាតឱ្យហូរទៅបោកបក់លើសំណង់ប្រាសាទ ឬលំនៅដ្ឋានដោយផ្ទាល់ឡើយ។ ប៉ុន្តែត្រូវបានបង្វែរទិសដៅឱ្យហូរចូលទៅក្នុងបារាយណ៍ និងប្រឡាយមេជាមុនសិន។ ការធ្វើបែបនេះបានជួយកាត់បន្ថយសម្ពាធទឹក និងល្បឿននៃលំហូរទឹក ដែលជាកត្តាចម្បងក្នុងការការពារសំណង់ប្រាសាទដែលកសាងពីថ្មភក់ និងដីឥដ្ឋ កុំឱ្យរងការបាក់ស្រុតគ្រឹះ ឬការហូរច្រោះដីដែលនាំឱ្យមានការបំផ្លិចបំផ្លាញដល់ស្ថាបត្យកម្មដ៏មានតម្លៃទាំងនោះ។ ក្រៅពីការប្រើប្រាស់បារាយណ៍ជាអាងបង្អង់ទឹក បច្ចេកទេសនៃការកសាង ស្ពានទឹក និងទ្វារទឹក ដែលជាសំណង់បញ្ជាទឹកកម្រិតខ្ពស់ ក៏ត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងលំហូរទឹកតាមបែបវិទ្យាសាស្ត្រផងដែរ។ សំណង់ទាំងនេះបានដើរតួជាខួរក្បាលនៃប្រព័ន្ធជលសាស្ត្រ ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងទឹកសម័យបុរាណអាចបញ្ជា និងបង្វែរទិសដៅទឹកពីតំបន់ដែលមានហានិភ័យជន់លិចខ្លាំង ទៅកាន់តំបន់ដែលខ្សត់ទឹក ឬទៅកាន់បឹងទន្លេសាបវិញតាមការចាំបាច់។ ការប្រើប្រាស់ទ្វារទឹកដើម្បីបិទ និងបើកតាមតម្រូវការជាក់ស្ដែងនេះ គឺជាមេរៀនដ៏សំខាន់នៃ ការគ្រប់គ្រងទឹកតាមបែបបញ្ជា ដែលបង្ហាញថាខ្មែរបុរាណយល់ដឹងយ៉ាងស៊ីជម្រៅអំពីល្បឿនលំហូរ សម្ពាធទឹក និងកម្ពស់ដី។ ដែលសុទ្ធសឹងតែជាគោលការណ៍គ្រឹះនៃវិស្វកម្មសំណង់ស៊ីវិលសម័យទំនើប។ ភាពប៉ិនប្រសប់ក្នុងការរំដោះទឹកនេះ ក៏បានឆ្លុះបញ្ចាំងតាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលតម្រូវទៅតាមចរន្តទឹកហូរធម្មជាតិ។ ដែលជាយុទ្ធសាស្ត្រការពារទឹកជំនន់ដោយមិនចាំបាច់តទល់នឹងធម្មជាតិទាំងស្រុង។ តាមរយៈការសាងសង់ប្រព័ន្ធប្រឡាយខ្វាត់ខ្វែងជាច្រើនជាន់ ទឹកជំនន់ត្រូវបានបែងចែកជាផ្នែកតូចៗ។ ដែលធ្វើឱ្យកម្លាំងទឹកកាន់តែចុះខ្សោយ និងងាយស្រួលក្នុងការគ្រប់គ្រង។ មេរៀនដែលយើងទទួលបានពីសម័យអង្គរគឺថា ការការពារទឹកជំនន់មិនមែនត្រឹមតែជាការទប់ស្កាត់ទឹកនោះទេ។ ប៉ុន្តែគឺជាការចេះបែងចែក និងផ្ដល់ផ្លូវឱ្យទឹកហូរចេញដោយមានសណ្ដាប់ធ្នាប់។ ការរស់នៅចុះសម្រុងជាមួយរបបទឹកមូសុងបានធ្វើឱ្យអង្គរអាចឈរជើងយ៉ាងមាំទាំ និងបញ្ចៀសបាននូវមហន្តរាយធំៗដែលកើតចេញពីគ្រោះទឹកជំនន់ភ្លាមៗអស់រយៈពេលជាច្រើនសតវត្ស។ សរុបមក វិស្វកម្មរំដោះទឹក និងយុទ្ធសាស្ត្របង្ការទឹកជំនន់សម័យអង្គរ បានបង្រៀនយើងអំពីសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធដែលឆ្លាតវៃ និងមានភាពបត់បែន។ ភាពជោគជ័យមួយនេះ គឺកើតចេញពីការប្រើប្រាស់បញ្ញាញាណដើម្បីកែច្នៃ គ្រោះថ្នាក់ឱ្យទៅជាកម្លាំង និងការយល់ដឹងពីតុល្យភាពរវាងតម្រូវការទឹក និងសុវត្ថិភាពពីទឹក។ ក្នុងយុគសម័យបច្ចុប្បន្ន ដែលតំបន់ទីប្រជុំជនជារឿយៗតែងតែរងការជន់លិចដោយសារប្រព័ន្ធរំដោះទឹកមិនទាន់សមស្រប។ មេរៀនពី អាងបង្អង់ទឹក និងការបង្វែរទិសដៅទឹក របស់បុព្វបុរសខ្មែរ នៅតែជាគំរូដ៏ល្អបំផុតសម្រាប់ស្ថាបត្យករ និងវិស្វករជលសាស្ត្រក្នុងការយកមកអនុវត្ត ដើម្បីកសាងទីក្រុងដែលមានភាពធន់ចំពោះមុខគ្រោះទឹកជំនន់នាពេលអនាគត។ ទំនាក់ទំនងរវាងបរិស្ថានធម្មជាតិ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសម័យអង្គរ គឺជាសក្ខីភាពនៃចក្ខុវិស័យវែងឆ្ងាយរបស់បុព្វបុរសខ្មែរ។ ដែលយល់យ៉ាងច្បាស់ថាភាពរុងរឿងនៃទីក្រុងមិនអាចកាត់ផ្ដាច់ចេញពីតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីបានឡើយ។ មេរៀនដ៏សំខាន់បំផុតដែលយើងទទួលបានពីការសិក្សាភូមិសាស្ត្រអង្គរ គឺការចេះតភ្ជាប់រវាង តំបន់ភ្នំដែលជាប្រភពទុន និង តំបន់វាលទំនាបដែលជាកន្លែងផលិតកម្ម។ ការរៀបចំនេះមិនត្រឹមតែជាការកសាងសំណង់រូបវន្តប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្កើតប្រព័ន្ធ សហជីវិត រវាងមនុស្ស និងធម្មជាតិ។ ដែលអនុញ្ញាតឱ្យអាណាចក្រនេះមានភាពធន់មាំចំពោះមុខគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុអស់រាប់រយឆ្នាំ។ នៅក្នុងទិដ្ឋភាពបច្ចេកទេស តួនាទីរបស់ភ្នំគូលែនលើសពីជំនឿសាសនាដែលថាជាប្រភពទឹកដ៏វិសុទ្ធ ព្រោះវាបានដើរតួជា តំបន់ផ្ទុកទឹក ដ៏សំខាន់បំផុតសម្រាប់ចិញ្ចឹមរាជធានីអង្គរទាំងមូល។ បុព្វបុរសខ្មែរបានយល់យ៉ាងស៊ីជម្រៅថា បើគ្មានការរក្សាគម្របព្រៃឈើនៅតំបន់ភ្នំឱ្យបានគង់វង្សទេ នោះរបបទឹកហូរមកកាន់វាលទំនាបនឹងត្រូវបាត់បង់តុល្យភាព។ ដែលអាចបង្កជាគ្រោះទឹកជំនន់យ៉ាងគំហុកក្នុងរដូវវស្សា និងគ្រោះរាំងស្ងួតហួតហែងក្នុងរដូវប្រាំង។ ការរក្សាព្រៃឈើនៅតំបន់ខ្ពង់រាបជួយឱ្យដីអាចស្រូបយកទឹកភ្លៀង និងបញ្ចេញមកវិញជាលំហូរស្ទឹងធម្មជាតិប្រកបដោយស្ថិរភាព។ ដែលធានាថាប្រព័ន្ធបារាយណ៍ និងប្រឡាយនៅខាងក្រោមតែងតែមានទឹកបម្រុងជានិច្ចសម្រាប់វិស័យកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។ បន្ថែមលើការយល់ដឹងពីប្រភពទឹក ការរៀបចំទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធឱ្យស្របតាមខ្សែទឹកហូរតាមធម្មជាតិ ក៏បានបង្ហាញពីទស្សនវិជ្ជានៃ ការរស់នៅចុះសម្រុងនឹងធម្មជាតិ ជាជាងការតទល់ ឬព្យាយាមគ្រប់គ្រងធម្មជាតិដោយបង្ខំ។ ការរចនាទីក្រុងអង្គរត្រូវបានរៀបចំឡើងដោយផ្អែកលើជម្រាលដីពីទិសឦសានទៅទិសនិរតី ដែលអនុញ្ញាតឱ្យការប្រើប្រាស់កម្លាំងទំនាញដី ដើរតួជាម៉ាស៊ីនបូមទឹកដោយស្វ័យប្រវត្តិ។ តាមរយៈការតម្រង់ជួរនៃបារាយណ៍ ប្រឡាយ និងទំនប់ឱ្យស្របតាមលក្ខណៈរូបវន្តនៃដី ខ្មែរបុរាណអាចបញ្ជូនទឹកទៅកាន់គ្រប់ច្រកល្ហកនៃទីក្រុង និងស្រែចម្ការបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ដោយចំណាយថាមពលតិចតួច និងមិនបង្កជាការរំខានដល់តុល្យភាពជលសាស្ត្រនៃតំបន់ទាំងមូល។ មេរៀនជាប្រវត្តិសាស្ត្រនេះបានបង្រៀនយើងថា ហេដ្ឋារចនាសម្ព័ន្ធដែលរឹងមាំ និងមាននិរន្តរភាព គឺជាហេដ្ឋារចនាសម្ព័ន្ធដែលយល់ពីភាសានៃបរិស្ថានជុំវិញខ្លួន។ ការសាងសង់ដោយមិនគិតគូរពីខ្សែទឹកហូរ ឬការបំផ្លាញតំបន់ផ្ទុកទឹកនៅជួរភ្នំ គឺជាការអញ្ជើញគ្រោះមហន្តរាយឱ្យមកដល់មុខទ្វារផ្ទះ។ បុព្វបុរសខ្មែរបានបង្ហាញថា នៅពេលដែលមនុស្សរៀបចំទីក្រុងឱ្យស្របតាមច្បាប់ធម្មជាតិ ធម្មជាតិនឹងផ្ដល់មកវិញនូវធនធានមិនចេះរីងស្ងួត និងការការពារដ៏រឹងមាំចំពោះមុខគ្រោះភ័យនានា។ នេះគឺជាស្មារតី វិស្វកម្មបៃតង ដែលកូនខ្មែរជំនាន់ក្រោយត្រូវយកមកពិចារណាឡើងវិញក្នុងការអភិវឌ្ឍទីក្រុងសម័យទំនើប។ ដើម្បីបញ្ជៀសវិបត្តិទឹកជំនន់ និងការខ្វះខាតទឹកនាពេលអនាគត។ ជារួមមក ទំនាក់ទំនងរវាងបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធសម័យអង្គរ គឺជាសក្ខីភាពនៃបញ្ញាញាណដែលចេះផ្សារភ្ជាប់រវាងការអភិវឌ្ឍ និងការអភិរក្ស។ ការយល់ដឹងពីតម្លៃនៃភ្នំគូលែនក្នុងនាមជាអ្នកផ្ដល់ជីវិត និងការប្រើប្រាស់កម្លាំងទំនាញដីក្នុងនាមជាអ្នកបម្រើការងារ គឺជាមេរៀនជលសាស្ត្រដ៏អស្ចារ្យដែលមិនចេះហួសសម័យកាល។ ការរៀនរស់នៅឱ្យចុះសម្រុងនឹងអាកាសធាតុមូសុង និងការគោរពតាមច្បាប់ភូមិសាស្ត្រដី នឹងជួយឱ្យយើងអាចកសាងសង្គមមួយដែលមិនត្រឹមតែរីកចម្រើនខាងរូបវន្តប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងមានភាពសុខដុមរមនាជាមួយធម្មជាតិដែលជាអ្នកទ្រទ្រង់ជីវិតយើងរាល់ថ្ងៃផងដែរ។ មេរៀនពីការបាក់ស្រុតនៃប្រព័ន្ធជលសាស្ត្រនៅចុងសម័យអង្គរ គឺជាការដាស់តឿនដ៏មានឥទ្ធិពលបំផុតមួយដែលប្រវត្តិសាស្ត្របានបន្សល់ទុកសម្រាប់មនុស្សជាតិ ជាពិសេសក្នុងយុគសម័យដែលពិភពលោកកំពុងប្រឈមនឹងភាពមិនទៀងទាត់នៃអាកាសធាតុ។ ទោះបីជាអាណាចក្រអង្គរត្រូវបានស្គាល់ថាជាម្ចាស់លើវិស្វកម្មទឹកដ៏មហិមាក៏ដោយ ប៉ុន្តែភាពស្មុគស្មាញខ្លាំងពេកនៃប្រព័ន្ធទាំងនោះ រួមផ្សំជាមួយសម្ពាធពីធម្មជាតិដែលប្រែប្រួលហួសពីការស្មាន។ បានក្លាយជាកត្តារួមចំណែកដ៏ចម្បងដែលរុញច្រានឱ្យរចនាសម្ព័ន្ធនៃអរិយធម៌ដ៏រុងរឿងនេះត្រូវចុះខ្សោយ និងឈានទៅដល់ការបោះបង់ចោលរាជធានីនៅទីបំផុត។ ផលវិបាកដែលកើតចេញពីបម្រែបម្រួលអាកាសធាតុខ្លាំងក្លានៅក្នុងសតវត្សទី ១៤ និង ១៥ បានក្លាយជាសត្រូវលាក់មុខដែលបំផ្លាញតុល្យភាពនៃប្រព័ន្ធទឹកអង្គរយ៉ាងស្ងៀមស្ងាត់។ តាមរយៈការសិក្សាផ្នែកជលសាស្ត្របុរាណ គេបានរកឃើញថា អង្គរបានជួបប្រទះនូវរយៈពេលនៃគ្រោះរាំងស្ងួតដ៏រ៉ាំរ៉ៃដែលអូសបន្លាយរាប់ទសវត្សរ៍ រួចក៏ស្រាប់តែប្ដូរមកជាមានភ្លៀងធ្លាក់ជន់ជោរគំហុកខុសពីធម្មតាវិញ។ ការផ្លាស់ប្តូរយ៉ាងគំហុករវាងភាពស្ងួតហួតហែង និងទឹកជំនន់ដ៏សាហាវនេះ បានធ្វើឱ្យប្រព័ន្ធគ្រប់គ្រងទឹកដែលមានភាពស្មុគស្មាញ និងទាក់ទងគ្នាដូចជាខ្សែសង្វាក់ ត្រូវរងការខូចខាតយ៉ាងដំណំ។ ទឹកជំនន់ដ៏ខ្លាំងបាននាំមកនូវដីល្បាប់ និងខ្សាច់យ៉ាងមហាសាលដែលធ្វើឱ្យស្ទះប្រឡាយមេ និងទ្វារទឹក។ ដែលជាហេតុធ្វើឱ្យប្រព័ន្ធដែលធ្លាប់តែផ្ដល់ជីវិត ត្រឡប់មកជាបង្កជាមហន្តរាយដោយសារការស្ទះលំហូរ និងការជន់លិចដែលមិនអាចគ្រប់គ្រងបានវិញ។ បន្ថែមលើវិបត្តិអាកាសធាតុ មេរៀនអំពីតម្រូវការនៃការថែទាំហេដ្ឋារចនាសម្ព័ន្ធ បានបង្ហាញឱ្យឃើញនូវភាពងាយរងគ្រោះនៃសំណង់ដែលមានទ្រង់ទ្រាយធំសម្បើមពេក។ នៅពេលដែលប្រព័ន្ធគ្រប់គ្រងទឹកត្រូវបានពង្រីកឱ្យកាន់តែធំ និងកាន់តែស្មុគស្មាញ វាក៏តម្រូវឱ្យមានកម្លាំងពលកម្ម និងការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីថែទាំជាប្រចាំ។ នៅពេលដែលស្ថិរភាពនយោបាយចាប់ផ្ដើមចុះខ្សោយ ការថែទាំទ្វារទឹក ការស្ដារល្បាប់ក្នុងប្រឡាយ និងការជួសជុលទំនប់ដែលបាក់ស្រុត ត្រូវបានគេមើលរំលង ឬមិនអាចអនុវត្តបានពេញលេញ។ នៅពេលដែលទំនប់មេមួយត្រូវបានបាក់ដោយសារសម្ពាធទឹក វានឹងបង្កជាផលប៉ះពាល់ខ្សែសង្វាក់ ទៅដល់ប្រព័ន្ធទឹកនៅផ្នែកខាងក្រោមទាំងអស់ ដែលនាំឱ្យមានការបាក់ស្រុតទ្រង់ទ្រាយធំ និងបំផ្លាញផ្ទៃដីកសិកម្មទាំងស្រុង។ នេះគឺជាមេរៀនដែលប្រាប់យើងថា ហេដ្ឋារចនាសម្ព័ន្ធដែលធំ និងទំនើប វាក៏ត្រូវការការទទួលខុសត្រូវ និងការគ្រប់គ្រងយ៉ាងហ្មត់ចត់ជាទីបំផុតផងដែរ។ មេរៀនព្រមានពីសម័យអង្គរបានបង្រៀនយើងថា ភាពរឹងមាំនៃស្ថាបត្យកម្មរូបវន្ត មិនអាចស្ថិតស្ថេរបានឡើយ ប្រសិនបើវាខ្វះភាពបត់បែនចំពោះមុខធម្មជាតិ និងខ្វះការថែទាំពីមនុស្ស។ ក្នុងបរិបទបច្ចុប្បន្នដែលយើងកំពុងសាងសង់ទំនប់វារីអគ្គិសនី និងប្រព័ន្ធធារាសាស្ត្រធំៗ ការយល់ដឹងពីដែនកំណត់នៃបច្ចេកវិទ្យា និងការត្រៀមលក្ខណៈសម្រាប់ភាពមិនទៀងទាត់នៃអាកាសធាតុ គឺជាកិច្ចការអាទិភាព។ ការរៀបចំប្រព័ន្ធគ្រប់គ្រងទឹកឱ្យមានភាពធន់ និងងាយស្រួលក្នុងការជួសជុល គឺជាយុទ្ធសាស្ត្រដែលយើងត្រូវរៀនសូត្រពីភាពបរាជ័យនៃប្រព័ន្ធជលសាស្ត្រអង្គរ។ ដើម្បីធានាថាយើងមិនដើរជាន់ដានប្រវត្តិសាស្ត្រដែលឈឺចាប់នោះឡើយ។ ជារួមមក ការបាក់ស្រុតនៃប្រព័ន្ធទឹកសម័យអង្គរ មិនមែនជាការបញ្ចប់នៃចំណេះដឹងខ្មែរនោះទេ ប៉ុន្តែវាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន។ វាបង្រៀនយើងឱ្យមានសតិសម្បជញ្ញៈក្នុងការអភិវឌ្ឍ ដោយមិនត្រូវធ្វេសប្រហែសចំពោះកម្លាំងធម្មជាតិ និងត្រូវយកចិត្តទុកដាក់ខ្ពស់លើនិរន្តរភាពនៃសំណង់ដែលយើងបានកសាង។ ការចងចាំ និងសិក្សាពីមេរៀនទាំងនេះ នឹងជួយឱ្យកម្ពុជាអាចកសាងអនាគតមួយដែលរឹងមាំ ឆ្លាតវៃ និងអាចឈរជើងបានយ៉ាងយូរអង្វែង ទោះបីជាត្រូវប្រឈមមុខនឹងវិបត្តិធម្មជាតិកម្រិតណាក៏ដោយ។